សព្វថ្ងៃនេះ ការវះកាត់កែសម្ផស្ស និងការប្រើប្រាស់ផលិតផលធ្វើឱ្យស្បែកសបានក្លាយជានិន្នាការដ៏ពេញនិយមមួយនៅក្នុងសង្គមខ្មែរ ក៏ដូចជានៅទូទាំងពិភពលោក។ មនុស្សជាច្រើន ជាពិសេសយុវវ័យ មានបំណងចង់ផ្លាស់ប្តូររូបរាងកាយ ឬពណ៌សម្បុរស្បែករបស់ខ្លួន ក្នុងក្តីសង្ឃឹមថានឹងទទួលបានភាពស្រស់ស្អាត និងទំនុកចិត្តកាន់តែខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយភាពទាក់ទាញនៃសម្រស់ភ្លាមៗទាំងនេះ អាចលាក់ទុកនូវហានិភ័យសុខភាពធ្ងន់ធ្ងរ ប្រសិនបើការសម្រេចចិត្តទាំងនោះមិនបានធ្វើឡើងដោយការយល់ដឹងច្បាស់លាស់ និងការប្រុងប្រយ័ត្នខ្ពស់។ ជាទូទៅ កម្រិតនៃការយល់ដឹងរបស់ប្រជាជនខ្មែរអំពីហានិភ័យនៃការវះកាត់កែសម្ផស្ស និងផលិតផលធ្វើឱ្យស្បែកសដែលគ្មានគុណភាព នៅមានកម្រិតនៅឡើយ។ មនុស្សមួយចំនួនធំ ងាយនឹងជឿតាមការផ្សព្វផ្សាយពាណិជ្ជកម្មដែលលើកតម្កើងពីប្រសិទ្ធភាពភ្លាមៗ និងតម្លៃថោក ដោយមិនបានគិតគូរអំពីផលវិបាករយៈពេលវែង។ ពួកគេក៏អាចនឹងមិនបានដឹងថា ការវះកាត់កែសម្ផស្សដែលធ្វើឡើងដោយគ្មានអ្នកជំនាញត្រឹមត្រូវ ឬនៅក្នុងគ្លីនិកដែលមិនមានស្តង់ដារ អាចបង្កឱ្យមានផលវិបាកដូចជា ការឆ្លងមេរោគ ការហូរឈាមខ្លាំង ភាពពិការ ឬស្លាកស្នាមអចិន្ត្រៃយ៍។ លើសពីនេះ បើទោះបីជាការវះកាត់ទទួលបានជោគជ័យក៏ដោយ ក៏នៅតែមានហានិភ័យនៃការប្រតិកម្មជាមួយនឹងថ្នាំសន្លប់ ឬផលវិបាកផ្សេងទៀតដែលទាក់ទងនឹងសុខភាពផ្ទាល់ខ្លួនរបស់អ្នកជំងឺ។ ចំណែកឯផលិតផលដែលធ្វើឱ្យស្បែកសវិញ ក៏ជាបញ្ហាប្រឈមដ៏ធំមួយផងដែរ។ ផលិតផលជាច្រើនដែលចរាចរណ៍លើទីផ្សារ ពិសេសតាមរយៈការលក់អនឡាញ មិនមានការត្រួតពិនិត្យគុណភាពត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធនោះទេ។ ផលិតផលទាំងនេះភាគច្រើនមានផ្ទុកសារធាតុគីមីដ៏គ្រោះថ្នាក់ដូចជា បារត, អ៊ីដ្រូគីណូន និង ស្តេរ៉ូអ៊ីត។ ដែលសារធាតុគីមីទាំងនោះអាចបង្កឱ្យមានបញ្ហាស្បែកធ្ងន់ធ្ងរដូចជា រមាស់ រលាក ឡើងកន្ទួលក្រហម ស្បែកស្តើង ងាយប្រតិកម្មនឹងកម្ដៅថ្ងៃ និងអាចឈានដល់ជំងឺមហារីកស្បែកក្នុងរយៈពេលវែង។ លើសពីនេះ សារធាតុគីមីទាំងនេះក៏អាចជ្រាបចូលទៅក្នុងចរន្តឈាម និងប៉ះពាល់ដល់សរីរាង្គខាងក្នុងដូចជា ក្រលៀន និងថ្លើមផងដែរ។ ទោះបីជាមានការផ្សព្វផ្សាយជាច្រើនអំពីគ្រោះថ្នាក់នៃផលិតផលទាំងនេះក៏ដោយ ក៏នៅតែមានអ្នកប្រើប្រាស់ជាច្រើនមិនបានយកចិត្តទុកដាក់ ឬមិនមានព័ត៌មានគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ រីឯការយល់ច្រឡំថា "កាន់តែស កាន់តែស្អាត" បានជំរុញឱ្យមនុស្សមួយចំនួនហ៊ានប្រថុយប្រថានសុខភាពរបស់ខ្លួនដើម្បីសម្រេចបាននូវរូបរាងដែលខ្លួនប្រាថ្នា។ ដើម្បីដោះស្រាយបញ្ហាដ៏រសើបនេះ ការផ្សព្វផ្សាយព័ត៌មាន និងការអប់រំសាធារណជនគឺជាកត្តាចាំបាច់បំផុត។ រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយជាសាធារណៈអំពីគ្រោះថ្នាក់នៃការវះកាត់កែសម្ផស្ស រួមទាំងផលិតផលធ្វើឱ្យស្បែកសដែលគ្មានគុណភាព។ ការផ្សព្វផ្សាយគួរតែត្រូវបានធ្វើឡើងតាមរយៈបណ្តាញព័ត៌មាននានា រួមមានទូរទស្សន៍ វិទ្យុ បណ្តាញសង្គម និងការបោះពុម្ពផ្សាយ។ ឯខ្លឹមសារនៃការផ្សព្វផ្សាយគួរតែមានលក្ខណៈងាយយល់ និងជាក់ស្តែង ដែលអាចផ្សព្វផ្សាយដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន។ ឧទាហរណ៍ អាចបង្ហាញករណីពិតនៃអ្នកដែលបានរងគ្រោះដោយសារការប្រើប្រាស់ផលិតផល ឬសេវាកម្មទាំងនេះ។ បន្ថែមពីនេះ ក្រសួងសុខាភិបាលក៏គួរតែពង្រឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ចំពោះគ្លីនិកកែសម្ផស្ស និងអ្នកលក់ផលិតផលដែលគ្មានការអនុញ្ញាត ឬគ្មានស្តង់ដារគុណភាពផងដេរ។ ដោយក្រសួងសុខាភិបាលគួរតែចាត់វិធានការតឹងរ៉ឹងដូចជា ការផាកពិន័យ ការបិទអាជីវកម្ម ឬការផ្តន្ទាទោសតាមផ្លូវច្បាប់ ដែលគួរតែត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ការលើកទឹកចិត្តឱ្យមានការប្រើប្រាស់ផលិតផលដែលមានការទទួលស្គាល់ និងមានសុវត្ថិភាព ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ។ ឯការបង្កើតស្លាកសញ្ញា ឬការបញ្ជាក់គុណភាពងាយស្រួលសម្គាល់ ក៏អាចជួយឱ្យអ្នកប្រើប្រាស់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវផងដែរ។ ចំពោះ សាលារៀន និងគ្រឹះស្ថានឧត្តមសិក្សាវិញ ក៏អាចដើរតួនាទីក្នុងការផ្តល់ការអប់រំអំពីសុខភាព និងសម្រស់ប្រកបដោយសុវត្ថិភាពដល់យុវជនជំនាន់ក្រោយ។ ហើយការយល់ដឹងពីផលប៉ះពាល់អវិជ្ជមានតាំងពីក្មេង អាចជួយកសាងមូលដ្ឋានគ្រឹះនៃការយល់ដឹងត្រឹមត្រូវ និងទម្លាប់រស់នៅល្អ។ សរុបមក ការដោះស្រាយបញ្ហានេះតម្រូវឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន រដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងប្រជាពលរដ្ឋម្នាក់ៗ ដើម្បីធានាបាននូវសុខភាព និងសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។